ការគោរពចំពោះមិត្តភក្តិ គឺផ្អែកលើភាពស្មើគ្នា ភាពស្និទ្ធស្នាល និងការយោគយល់គ្នាទៅវិញទៅមក។ វាជាការបង្ហាញពីការឲ្យតម្លៃចំពោះបុគ្គលិកលក្ខណៈ គំនិត និងទំនាក់ទំនងដែលបានកសាងឡើងជាមួយគ្នា។ ការគោរពចំពោះមិត្តភក្តិគឺផ្អែកលើភាពស្មើគ្នា ទោះបីជាមានភាពខុសគ្នាខ្លះក៏ដោយ។ វាមានន័យថា យើងទទួលស្គាល់ពីតម្លៃ និងសិទ្ធិរបស់មិត្តភក្តិដូចខ្លួនយើងដែរ។ ទម្រង់នៃការប្រាស្រ័យទាក់ទងនិងបង្ហាញខាងក្រោមនេះ។ ចំពោះមិត្តភក្តិ យើងអាចប្រើភាសា ឬពាក្យសម្ដីដែលធ្លាប់មាត់ជាមួយគ្នាបាន គឺមិនបាច់តឹងតែងពេក ឬត្រូវរៀបពាក្យជាមុនដូចពេលនិយាយជាមួយមនុស្សចាស់ឡើយ។ យើងអាចនិយាយលេងសើច ឬប្រើពាក្យមិនផ្លូវការបាន។ គេនិយមប្រើពាក្យ "សួស្ដី" ឬ "សុខសប្បាយទេ" ដើម្បីស្វាគមន៍ទៅកាន់មិត្តភក្តិ។ កាយវិការ ដូចជាការចាប់ដៃ ការអោប ឬ ការប៉ះស្មាជាដើម វាជារឿងធម្មតាដែលមនុស្សអាយុស្មើគ្នា ឬ មិត្តភក្តិតែងតែធ្វើ។ ការសំពះទៅមិត្តភក្តិត្រូវបានធ្វើនៅពេលជួបគ្នាលើកដំបូង ឬ បង្ហាញពីការគោរពនៅពេលមានកម្មវិធីអ្វីមួយប៉ុណ្ណោះ។ ហើយការសំពះរវាងមនុស្សអាយុស្មើគ្នាវិញទៀតសោត គឺលើកដៃសំពះត្រឹមទ្រូងប៉ុណ្ណោះ។ ការគោរពរវាងមិត្តភក្តិ គឺការស្ដាប់ពីគំនិតគ្នាទៅវិញទៅមក ហើយអាចផ្លាស់ប្ដូរយោបល់គ្នាបានយ៉ាងស្មើភាព។ វាក៏អាចជាការគាំទ្រខាងផ្លូវចិត្ត ឬការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកដែរ។ ជាទូទៅ ការគោរពចំពោះមិត្តភក្តិគឺកើតចេញពីបេះដូង និងជាចំណងមិត្តភាពដ៏ស្មោះត្រង់ មិនមែនជាកាតព្វកិច្ចសង្គមដ៏តឹងរ៉ឹងឡើយ។ សរុបមក ការគោរពចំពោះមនុស្សចាស់គឺផ្អែកលើ កត្តាអាយុ មុខងារ, យសស័ក្តិ និង ទំនៀមទម្លាប់ ខណៈការគោរពមិត្តភក្តិគឺផ្អែកលើ ភាពស្មើគ្នា និង ភាពស្និទ្ធស្នាលផ្ទាល់ខ្លួន។ ការគោរពទាំងពីរប្រភេទនេះសុទ្ធតែសំខាន់ក្នុងការកសាងទំនាក់ទំនងល្អនៅក្នុងសង្គម។